ឌុកឌឿ ក៏ជាសត្វល្អិតមួយប្រភេទទៀតដែលគេនិយមបរិភោគ ដូចចង្រិត ខ្មុល កណ្ដូប និងអាពីងដែរ។ សម្រាប់វិធីធ្វើវិញ គេអាចយកវាទៅបំពង និងក្រឡុកជាមួយគ្រឿងដូចចង្រិតដែរ។ ជាទូទៅ គេដាក់វាលក់ជាមួយចង្រិត ខ្មុល កណ្ដូប អាពីង និងដង្កូវដួងដូងផងដែរ។ ក្រឡេកមើលនៅតាមតំបន់ទីជនបទវិញ ពេលមានភ្លៀងគេឃើញមានសត្វម្យ៉ាងហៅថា មេភ្លៀង ហើរចេញរកកន្លែងដែលភ្លឺ ជាពិសេសគឺអំពូលភ្លើង ដែលជាមូលហេតុធ្វើឱ្យគេងាយស្រួលចាប់វា។ គេអាចចម្អិនមេភ្លៀងដោយយកវាទៅលីងជាមួយគ្រឿងមានដូចជា ស្លឹកក្រូច ម្ទេស ហើយវាពិតជាមានរសជាតិឆ្ងាញ់មែនទែន។ ជាចុងក្រោយ សត្វល្អិតទាំងប៉ុន្មានខាងលើសុទ្ធតែជាអាហារជំនួយដល់សុខភាព និងពេញនិយមក្នុងការបរិភោគជាអាហារសម្រន់ ព្រមទាំងគ្រឿងក្លែមផងដែរ។